នៅក្នុងសង្គមនៃការរស់នៅ ការជួបជុំគ្នាជាលើកដំបូងគឺជាពេលសំខាន់សម្រាប់ការបង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា។ ដូច្នេះការនិយាយស្វាគមន៍ ការបង្ហាញការគោរព និងភាពរួសរាយរាក់ទាក់ពេលដែលអ្នកជួបនរណាម្នាក់ជាលើកដំបូងគឺជារឿងសំខាន់។ ព្រោះនេះជាពាក្យសម្ដីគួរសមទូទៅសម្រាប់ស្វាគមន៍មនុស្សគ្រប់វ័យមិនថា ចាស់ ឬក្មេង។ ហើយនៅពេលដែលការជួបជុំរបស់អ្នកបានចប់អ្នកក៏ត្រូវនិយាយពាក្យ លាគ្នាដោយការគួរសមផងដែរ។ វាជាការបង្ហាញពីការលាគ្នាដោយការគោរព និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកពេលត្រឡប់ទៅវិញ។ ការប្រើប្រាស់ពាក្យសម្ដីគួរសមទាំងនេះ គឺសម្រាប់ស្វាគមន៍ ឬជម្រាបលា ទៅកាន់មនុស្សទូទៅ។ យើងអាចប្រើបានចំពោះគ្រប់វ័យ គ្រប់ភេទ មិនថាចាស់ ក្មេង ប្រុសឬស្រីនោះទេ ឱ្យតែយើងចង់បង្ហាញការគោរព។ ឧទាហរណ៍ ដូចជាពាក្យស្វាគមន៍ ឬជម្រាបសួរបង វាជាពាក្យទូទៅដែលយើងប្រើនៅពេលដែលយើងទទួលភ្ញៀវ ឬអ្នកដែលមកទិញ ឬប្រើសេវាកម្មកន្លែងរបស់យើង។ គេច្រើនប្រើពាក្យស្វាគមន៍ នៅតាមហាង ឬសណ្ឋាគារ ។ ចំណែកឯពាក្យ សួស្ដី ជាពាក្យទូទៅដែលយើងអាចប្រើជាមួយមនុស្សគ្រប់វ័យតាមតំបន់ និងគ្រប់កាលៈទេសៈបាន។ ឧទាហណ៍ ការនិយាយ «សួស្ដីបង» ទៅកាន់អ្នកធ្វើការជាមួយ គឺបង្ហាញពីភាពរួសរាយរាក់ទាក់រវាងគ្នានិងគ្នា។ ចំពោះពាក្យ ជម្រាបសួរ វិញក៏មិនខុសពីពាក្យស្វាគមន៍ និងពាក្យសួស្ដីប៉ុន្មានដែរ គ្រាន់តែការប្រើខុសគ្នាទៅតាមវ័យ និងតាមស្ថានភាពទូទៅ។ ដោយការជម្រាបសួរភាគច្រើន គឺសំដៅទៅលើមនុស្សដែរមានវ័យចាស់ជាង។ ព្រោះវាជាការបង្ហាញនូវការគោរពរវាងមនុស្សដែលមានអាយុតិចជាង ទៅកាន់មនុស្សដែលមានអាយុច្រើនជាងខ្លួន។ រួមជាមួយគ្នានេះផងដែរ ពាក្យជម្រាបលា គឺពាក្យគួរសមបំផុតនៅពេលដែលបញ្ចប់នូវរាល់ការជួបជុំ និងការចាកចេញផ្សេងៗ។ ការជម្រាបលាបែបនេះ បង្ហាញពីការគោរពចំពោះគ្នា មុនពេលត្រឡប់ទៅវិញ។ កាយវិការ បង្ហាញថាអ្នកគោរព អោយតម្លៃ និងចាប់អារម្មណ៍ទៅលើពាក្យពេចន៍ដែលអ្នកបាននិយាយចេញទៅកាន់អ្នកដទៃ។ កាយវិការមានតួនាទីសំខាន់ណាស់ក្នុងការបង្ហាញពី ភាពសុភាពរាបសារក្នុងសង្គមនៅពេលដែលជួបគ្នាដំបូង។ ការជម្រាបសួរ អាចធ្វើឡើងដោយត្រូវលើកដៃសំពះភ្ជាប់ជាមួយទឹកមុខញញឹមដែលមានកែវភ្នែកទន់ភ្លន់។ ការធ្វើដូច្នេះជួយឲ្យអ្នកដែលបានជួបយើងទទួលបានអារម្មណ៍ល្អ និងអាចទទួលយកនូវការគោរពនេះ។